ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងបង្ខំឱ្យអាជីវករលក់រាយបែបប្រពៃណីត្រូវផ្លាស់ប្តូររបៀបលក់ដូររបស់ខ្លួនជាដាច់ខាត។ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតយ៉ាងទូលំទូលាយបានធ្វើឱ្យអតិថិជនងាកមកស្វែងរកទំនិញតាមអនឡាញ ជាជាងការធ្វើដំណើរទៅកាន់ទីផ្សារផ្ទាល់។ ម្ចាស់ហាងលក់រាយតាមផ្ទះចាប់ផ្ដើមប្រើប្រាស់បណ្ដាញសង្គមដូចជា ហ្វេសប៊ុក និង ទីកតុក ដើម្បីផ្សព្វផ្សាយផលិតផលទៅកាន់អតិថិជនបានកាន់តែឆ្ងាយ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ គឺជាចំណុចរបត់ដ៏សំខាន់ដែលធ្វើឱ្យអាជីវករយល់ច្បាស់ពីសារៈសំខាន់នៃការលក់តាមប្រព័ន្ធអេឡិចត្រូនិក។ ការចាប់យកប្រព័ន្ធពាណិជ្ជកម្មតាមអនឡាញ ជួយឱ្យអាជីវករតូចតាចអាចប្រកួតប្រជែងជាមួយផ្សារទំនើបខ្នាតធំបាន តាមរយៈភាពងាយស្រួល និងតម្លៃសមរម្យ។ ការរីកដុះដាលនៃប្រព័ន្ធបាគង និងការស្កេនបង់ប្រាក់តាមកូដរួម ( ឬ KHQR) បានជួយសម្រួលដល់ការទូទាត់ប្រាក់ឱ្យមានភាពរហ័ស និងសុវត្ថិភាព។ អាជីវករលក់រាយលែងព្រួយបារម្ភរឿងការទុកដាក់សាច់ប្រាក់សុទ្ធច្រើន ដោយសារអតិថិជននិយមប្រើការផ្ទេរប្រាក់តាមធនាគារឌីជីថលជំនួសវិញ។ សេវាកម្មដឹកជញ្ជូនរហ័សក្នុងស្រុក បានក្លាយជាដៃគូសហការមិនអាចខ្វះបានសម្រាប់ហាងលក់រាយបែបប្រពៃណី។ ការតភ្ជាប់រវាងហាងលក់រាយ និងក្រុមហ៊ុនភស្តុភារកម្ម ជួយឱ្យទំនិញអាចទៅដល់ដៃអ្នកប្រើប្រាស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប្រព័ន្ធតាមដានទំនិញជួយបង្កើនទំនុកចិត្តដល់អតិថិជន និងកាត់បន្ថយការបាត់បង់ទំនិញក្នុងពេលដឹកជញ្ជូន។ អាជីវករវ័យចំណាស់ជារឿយៗជួបការលំបាកក្នុងការប្រើប្រាស់កម្មវិធីគ្រប់គ្រងការលក់ ដែលមានភាពស្មុគស្មាញ។ កង្វះខាតចំណេះដឹងផ្នែកឌីជីថល គឺជាឧបសគ្គចម្បងដែលធ្វើឱ្យការអនុវត្តពាណិជ្ជកម្មតាមអនឡាញមានភាពយឺតយ៉ាវ។ ការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមមានការកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់អាជីវករខ្នាតតូច។ បញ្ហាការលក់ទំនិញក្លែងក្លាយតាមអនឡាញ បានបង្កើតជាការរើសអើង និងការបាត់បង់ទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់មួយចំនួន។ អាជីវករជួបការលំបាកក្នុងការគ្រប់គ្រងបញ្ជីសារពើភណ្ឌ ឬចំនួនទំនិញក្នុងស្តុក ឱ្យមានតុល្យភាពរវាងការលក់ក្នុងហាង និងការលក់តាមអនឡាញ។ ការចុះបញ្ជីអាជីវកម្មលើទីផ្សារឌីជីថលរួម ជួយឱ្យអាជីវករអាចទទួលបានទិន្នន័យអតិថិជន ដើម្បីវិភាគពីតម្រូវការទីផ្សារ។ ការប្រើប្រាស់ការផ្សាយបន្តផ្ទាល់ ឬឡាយលក់ទំនិញ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការទាក់ទាញអតិថិជន និងបង្កើនការលក់បានភ្លាមៗ។ ការបង្កើតសេវាកម្មអតិថិជនតាមរយៈកម្មវិធីតេឡេក្រាម ឬមេសសិនជើ ជួយឱ្យការឆ្លើយឆ្លង និងការបិទការលក់មានភាពជិតស្និទ្ធ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំពារសិទ្ធិអ្នកទិញ និងអ្នកលក់។ ការចាប់យកបច្ចេកវិទ្យាលក់ដូរតាមអនឡាញមិនត្រឹមតែជាការរស់រានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាច្រកផ្លូវឆ្ពោះទៅរកភាពជោគជ័យនៃអាជីវកម្មក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ អាជីវករត្រូវជ្រើសរើសបណ្ដាញសង្គមដែលស័ក្តិសមបំផុត ដូចជា ហ្វេសប៊ុក សម្រាប់បង្កើតផេក ឬ ទីកតុក សម្រាប់វីដេអូខ្លីៗ។ ការរៀបចំរូបថតផលិតផលឱ្យមានសោភ័ណភាព និងច្បាស់ល្អ គឺជាជំហានដំបូងក្នុងការទាក់ទាញភ្នែកអតិថិជន។ ម្ចាស់អាជីវកម្មគួររៀបចំប្រព័ន្ធ ទូទាត់ប្រាក់តាមឌីជីថល ដូចជាការដាក់តាំងស្លាក KHQR ឱ្យបានគ្រប់កន្លែង ដើម្បីភាពងាយស្រួល។ ការប្រើប្រាស់ ការផ្សាយបន្តផ្ទាល់ ជួយឱ្យអាជីវករអាចបង្ហាញគុណភាពផលិតផល និងឆ្លើយតបសំណួរអតិថិជនបានភ្លាមៗ។ អាជីវករគួររៀនពីរបៀបបង្កើតមាតិកា ដែលមានប្រយោជន៍ និងការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្មចំគោលដៅ ដើម្បីបង្កើនចំនួនអ្នកមើល។ ការផ្ដល់ជូនកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់តែអតិថិជនដែលបញ្ជាទិញតាមអនឡាញ នឹងជួយជម្រុញឱ្យមានការសាកល្បងប្រើប្រាស់កាន់តែច្រើន។ ការប្រើប្រាស់កម្មវិធី តេឡេក្រាម សម្រាប់ទទួលការបញ្ជាទិញ និងផ្ញើទីតាំង ជួយឱ្យការងារមានភាពរហ័ស និងមិនមានការភ័ន្តច្រឡំ។ អាជីវករត្រូវស្វែងរកដៃគូសហការជា ក្រុមហ៊ុនដឹកជញ្ជូនរហ័ស ដែលមានតម្លៃសមរម្យ និងសេវាកម្មទុកចិត្តបាន។ ការរៀបចំវេចខ្ចប់ទំនិញឱ្យមានសុវត្ថិភាព និងមានម៉ាកយីហោហាងខ្លួនឯង ជួយលើកកម្ពស់តម្លៃផលិតផល និងទំនុកចិត្ត។ ការឆ្លើយតបសារអតិថិជនឱ្យបានរហ័ស និងប្រកបដោយ សីលធម៌នៃការនិយាយស្ដី គឺជាគន្លឹះក្នុងការបិទការលក់។ អាជីវករគួរមានគោលការណ៍ ប្ដូរទំនិញ ឬធានាគុណភាព ច្បាស់លាស់ ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់អតិថិជន។ ការប្រមូលមតិកែលម្អ ពីអ្នកទិញ ជួយឱ្យអាជីវកម្មអាចកែលម្អសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ម្ចាស់ហាងគួរប្រើប្រាស់ កម្មវិធីគ្រប់គ្រងការលក់ ដើម្បីតាមដានចំនួនទំនិញក្នុងស្តុក និងចំណូលចំណាយប្រចាំថ្ងៃ។ ការវិភាគទិន្នន័យអតិថិជន នឹងជួយឱ្យអាជីវករដឹងថាផលិតផលណាដែលលក់ដាច់បំផុត និងតំបន់ណាដែលមានតម្រូវការខ្ពស់។ នៅពេលអាជីវកម្មរីកចម្រើន អាជីវករអាចពិចារណាចុះបញ្ជីលើ ទីផ្សារឌីជីថល លើ App ដឹកជញ្ជូន ឬ Marketplace ដើម្បីពង្រីកវិសាលភាពលក់ឱ្យកាន់តែធំ។ រាល់ពេលអតិថិជនបង់ប្រាក់រួច អាជីវករត្រូវពិនិត្យមើល ការជូនដំណឹងក្នុងទូរស័ព្ទ របស់ខ្លួនជាដាច់ខាត កុំជឿតែលើរូបភាព ដែលអតិថិជនបង្ហាញ។ ត្រូវប្រាកដថាចំនួនទឹកប្រាក់ដែលចូលក្នុងគណនី គឺត្រឹមត្រូវតាមតម្លៃទំនិញ និងឈ្មោះអ្នកផ្ញើត្រូវនឹងអតិថិជនដែលបានទិញ។ ប្រសិនបើអាច អាជីវករគួរប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលប្រកាសចំនួនទឹកប្រាក់រាល់ពេលមានលុយចូល ដើម្បីបង្ការការភ័ន្តច្រឡំនៅពេលហាងមមាញឹក។ កុំឱ្យជនមិនស្គាល់មុខយកស្ទីគ័រ QRកូដ ថ្មីមកបិទពីលើកូដចាស់របស់អ្នកឡើយ ព្រោះវាអាចជាល្បិចបន្លំឱ្យលុយចូលទៅគណនីអ្នកដទៃ។ ប្រសិនបើមានមនុស្សផ្ញើសារអះអាងថាផ្ញើលុយច្រឡំ ហើយផ្ញើតំណភ្ជាប់ឱ្យអ្នកចុចដើម្បីដោះស្រាយ កុំចុចឱ្យសោះ ព្រោះវាអាចជាការលួចចូលប្រព័ន្ធធនាគាររបស់អ្នក។ ការរួមបញ្ចូលគ្នារវាង ការលក់អនឡាញ និងការប្រើប្រាស់ KHQR គឺជាយុទ្ធសាស្ត្រ "ចំណេញទ្វេដង" សម្រាប់អាជីវករខ្មែរនាពេលបច្ចុប្បន្ន។ វាមិនត្រឹមតែជួយកាត់បន្ថយចំណាយ ប៉ុន្តែថែមទាំងជួយបង្កើនល្បឿននៃការលក់ និងភាពទំនើបកម្មនៃអាជីវកម្មទៀតផង។ ដើម្បីឱ្យការលក់អនឡាញមានភាពរលូន និងមើលទៅមានវិជ្ជាជីវៈ អ្នកគួរមានឧបករណ៍គ្រឹះមួយចំនួន។ ស្មាតហ្វូនដែលមានកាមេរ៉ាច្បាស់ តែមិនចាំបាច់មានតម្លៃថ្លៃបំផុតនោះទេ ប៉ុន្តែត្រូវមានកាមេរ៉ាដែលអាចថតរូបផលិតផលបានច្បាស់ និងវីដេអូមិនរអាក់រអួល។ ជើងទម្រទូរស័ព្ទ និងភ្លើងជំនួយ សំខាន់បំផុតសម្រាប់ការ ឡាយលក់ និងការថតរូបផលិតផលឱ្យមានពន្លឺស្អាតទាក់ទាញ។ ឧបករណ៍បំពងសំឡេងជូនដំណឹង ជួយប្រកាសសំឡេងរាល់ពេលមានលុយចូលតាម KHQR ការពារការភ័ន្តច្រឡំ និងការបន្លំពីជនខិលខូច។ ម៉ាស៊ីនបោះពុម្ពវិក្កយបត្រខ្នាតតូច សម្រាប់បោះពុម្ពបញ្ជីអីវ៉ាន់ និងអាសយដ្ឋានដឹកជញ្ជូន ដើម្បីបិទលើកញ្ចប់ទំនិញឱ្យមានសណ្ដាប់ធ្នាប់។ ថ្មជំនួយ ឬ Power Bank ជួយការពារកុំឱ្យដាច់ចរន្តទូរស័ព្ទក្នុងពេលកំពុងឆ្លើយឆ្លងជាមួយអតិថិជន ឬកំពុងឡាយលក់។ ក្នុងនោះក៏មានយុទ្ធសាស្ត្រផ្សព្វផ្សាយមួយចំនួនដែរ។ ប្រសិនបើអ្នកលក់ទំនិញដែលពិបាកដឹកឆ្ងាយ អ្នកគួរកំណត់យកតែអតិថិជនក្នុង រាជធានីភ្នំពេញ ឬក្នុង រង្វង់ ៥-១០ គីឡូម៉ែត្រ ជុំវិញហាងរបស់អ្នក។ ត្រូវដឹងថាអ្នកណាជាអ្នកទិញពិតប្រាកដ ឧទាហរណ៍៖ បើលក់ខោអាវកូនក្មេង ត្រូវកំណត់គោលដៅលើ "អ្នកដែលមានកូន" ឬ "អ្នកដែលចូលចិត្តទិញទំនិញតាមអនឡាញ"។ ការប្រើវីដេអូខ្លីៗបង្ហាញពីរបៀបប្រើប្រាស់ផលិតផល ជារឿយៗទទួលបានលទ្ធផលល្អជាងរូបភាពធម្មតា។ សាកល្បង Boost ១-២ ដុល្លារក្នុងមួយថ្ងៃ រយៈពេល ៣ ថ្ងៃ ដើម្បីមើលថា តើមានអ្នកសួរច្រើនដែរឬទេ មុននឹងសម្រេចចិត្តបន្ថែមលុយ។ រាល់ការ Boost នឹងឥតប្រយោជន៍ ប្រសិនបើអ្នកមិនមានបុគ្គលិក ឬខ្លួនឯងនៅចាំឆ្លើយសារភ្លាមៗនោះទេ ព្រោះអតិថិជនអនឡាញមិនចូលចិត្តរង់ចាំយូរឡើយ។ ការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា ត្រឹមត្រូវ រួមផ្សំជាមួយយុទ្ធសាស្ត្រ ផ្សព្វផ្សាយចំគោលដៅ នឹងជួយឱ្យអាជីវករលក់រាយបែបប្រពៃណីអាចបំប្លែងខ្លួនទៅជា អាជីវកម្មឌីជីថល ប្រកបដោយភាពជឿជាក់ និងចំណេញខ្ពស់។ អាជីវករគួរជ្រើសរើស ម៉ោងពេលល្ងាច ចន្លោះពីម៉ោង ៧:៣០ នាទី ដល់ ៩:៣០ នាទី យប់ ដើម្បីធ្វើការ ឡាយលក់ ព្រោះជាពេលវេលាដែលមានអ្នកមើលច្រើនបំផុត។ ការប្រើប្រាស់កម្មវិធី CapCut និង Canva គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ កាត់តវីដេអូ និងរចនារូបភាពផលិតផលឱ្យមានភាពទាក់ទាញ និងមានវិជ្ជាជីវៈ។ ដើម្បីកសាងទំនុកចិត្ត អាជីវករគួរផលិត វីដេអូនៅពីក្រោយឆាក បង្ហាញពីសកម្មភាពវេចខ្ចប់ទំនិញ និង វីដេអូសក្ខីកម្ម ពីអតិថិជនដែលធ្លាប់ប្រើប្រាស់ផលិតផលពិត។ មុននឹងចាប់ផ្ដើមឡាយ អ្នកត្រូវរៀបចំ ជើងទម្រទូរស័ព្ទ និងភ្លើងជំនួយ ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា រូបភាពមានភាពច្បាស់ល្អ និងមិនរអាក់រអួលដល់ភ្នែកអ្នកមើល។ ការកំណត់ កាលវិភាគឡាយលក់ ឱ្យបានទៀងទាត់ នឹងជួយឱ្យអតិថិជនស៊ាំ និងបង្កើតជាទម្លាប់ក្នុងការរង់ចាំតាមដានការលក់របស់អ្នកជារៀងរាល់សប្ដាហ៍។ ការប្រើប្រាស់មុខងារ Auto Caption ក្នុងកម្មវិធីកាត់ត ជួយឱ្យអតិថិជនងាយស្រួលយល់ពីខ្លឹមសារវីដេអូ ទោះបីជាពួកគេមិនបានបើកសំឡេងស្ដាប់ក៏ដោយ។ ជាយុទ្ធសាស្ត្រយូរអង្វែង ការប្រើប្រាស់ វីដេអូរបៀបប្រើប្រាស់គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការបញ្ចុះបញ្ចូលអតិថិជនឱ្យសម្រេចចិត្តទិញភ្លាមៗ។ ការចាប់យក ប្រព័ន្ធពាណិជ្ជកម្មតាមអេឡិចត្រូនិក មិនមែនគ្រាន់តែជាការឡាយលក់ដូរនោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរ គំរូអាជីវកម្ម ពីការរង់ចាំអតិថិជនមកហាង ទៅជាការស្វែងរកអតិថិជនដល់ក្នុងទូរស័ព្ទ។ ការប្រើប្រាស់ ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (KHQR) បានក្លាយជាឧបករណ៍យុទ្ធសាស្ត្រដែលជួយឱ្យអ្នកលក់រាយខ្នាតតូចអាចគ្រប់គ្រង ចរន្តសាច់ប្រាក់ បានយ៉ាងមានតម្លាភាព និងកាត់បន្ថយហានិភ័យនៃសាច់ប្រាក់សុទ្ធ។ របត់នៃ ការដឹកជញ្ជូន នៅកម្ពុជា បានជួយឱ្យអាជីវករលក់រាយបែបប្រពៃណីអាចពង្រីក វិសាលភាពទីផ្សារ របស់ខ្លួនចេញពីកម្រិតសហគមន៍ ទៅជាកម្រិតថ្នាក់ជាតិ។ ឧបសគ្គធំបំផុតមិនមែនលើបច្ចេកវិទ្យាឡើយ ប៉ុន្តែគឺលើ ផ្នត់គំនិតឌីជីថល របស់ម្ចាស់អាជីវកម្មក្នុងការរៀនសូត្រពីការគ្រប់គ្រង ទិន្នន័យអតិថិជន និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នារវាង ហាងផ្ទាល់ និង ហាងអនឡាញ បង្កើតបានជាយុទ្ធសាស្ត្រលក់ពហុបណ្ដាញ ដែលជួយឱ្យអាជីវកររក្សាបាននូវ និរន្តរភាពអាជីវកម្ម ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ការផ្លាស់ប្តូររបស់អាជីវករលក់រាយនៅកម្ពុជា គឺជាការធ្វើ ទំនើបកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានភាពធន់ និងមានផលិតភាពខ្ពស់ជាងមុន។ ការផ្លាស់ប្តូរមកប្រើប្រាស់ ប្រព័ន្ធពាណិជ្ជកម្មតាមអេឡិចត្រូនិក របស់អាជីវករលក់រាយ បានជួយជម្រុញឱ្យ បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជាមានសន្ទុះលឿនជាងការរំពឹងទុក។ នៅពេលអាជីវកម្មបែបប្រពៃណីចាប់ផ្ដើមប្រើប្រាស់ ប្រព័ន្ធទូទាត់ឌីជីថល វាមិនត្រឹមតែជួយសម្រួលដល់ការលក់ដូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរដ្ឋាភិបាលងាយស្រួលក្នុងការប្រមូល ទិន្នន័យសេដ្ឋកិច្ចពិតប្រាកដ ដើម្បីដាក់ចេញនូវគោលនយោបាយគាំទ្រ។ ការរីកចម្រើននៃវិស័យលក់រាយអនឡាញបានបង្កើត មេគុណសេដ្ឋកិច្ច ដល់វិស័យបន្ទាប់បន្សំ ដូចជាវិស័យភស្តុភារកម្ម ការវេចខ្ចប់ និងសេវាកម្មបច្ចេកវិទ្យា ដែលបង្កើតការងាររាប់ម៉ឺនកន្លែង។ វាបានជួយកាត់បន្ថយ គម្លាតសេដ្ឋកិច្ច រវាងទីក្រុង និងជនបទ ដោយសារអាជីវករនៅតាមខេត្តឆ្ងាយៗឥឡូវនេះអាចលក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជននៅភ្នំពេញ ឬទូទាំងប្រទេសបានយ៉ាងងាយ។ អនាគតនៃអាជីវកម្មលក់រាយនៅកម្ពុជានឹងស្ថិតក្នុងទម្រង់ ការលក់ចម្រុះ ដែលហាងផ្ទាល់ដើរតួជាកន្លែងបង្ហាញទំនិញ និងសាងទំនុកចិត្ត ចំណែកឯប្រព័ន្ធអនឡាញដើរតួជាម៉ាស៊ីនចលករក្នុងការលក់ និងចែកចាយ។ ការប្រើប្រាស់ទិន្នន័យ នឹងក្លាយជាអាវុធយុទ្ធសាស្ត្រ ដែលអាជីវករត្រូវរៀនសូត្រដើម្បីយល់ពីចិត្តសាស្ត្រ និងតម្រូវការរបស់អតិថិជនឱ្យបានស៊ីជម្រៅជាងមុន។ អាជីវករដែលបន្តរក្សា ផ្នត់គំនិតឌីជីថល និងចេះបត់បែនតាមបច្ចេកវិទ្យាថ្មីៗ នឹងមិនត្រឹមតែអាចរស់រានបាននោះទេ ប៉ុន្តែនឹងអាចពង្រីកខ្លួនក្លាយជា សហគ្រាសខ្នាតមធ្យម ដែលរឹងមាំ និងមានស្តង់ដារ។ ការធ្វើទំនើបកម្មរបស់អាជីវករលក់រាយបែបប្រពៃណី គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវ សេដ្ឋកិច្ចឌីជីថលពេញលេញ នៅឆ្នាំ ២០៣៥ ដែលនឹងធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។ ការចាប់យក ប្រព័ន្ធពាណិជ្ជកម្មតាមអេឡិចត្រូនិក គឺជាការផ្លាស់ប្តូរពីការរង់ចាំអតិថិជនមកហាង ទៅជាការស្វែងរកអតិថិជនដល់ក្នុងទូរស័ព្ទដៃ។ អតិថិជនសម័យថ្មីមិនត្រឹមតែទិញផលិតផលនោះទេ ប៉ុន្តែពួកគេទិញ ភាពងាយស្រួល និងបទពិសោធន៍ទិញដូរដែលគ្មានភាពរអាក់រអួល។ ការបង្កើត អត្តសញ្ញាណម៉ាកយីហោតាមអនឡាញ ជួយឱ្យហាងលក់រាយខ្នាតតូចអាចសាងនូវភាពស្មោះត្រង់របស់អតិថិជនបានយូរអង្វែង។ ការប្រើប្រាស់ ប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិ ជួយធានាថាការសាកសួររបស់អតិថិជនត្រូវបានដោះស្រាយភ្លាមៗ ២៤ ម៉ោងលើ ២៤ ម៉ោង។ យុទ្ធសាស្ត្រអាជីវចម្រុះ ដែលរួមបញ្ចូលគ្នារវាងហាងផ្ទាល់ និងហាងអនឡាញ គឺជាគន្លឹះនៃនិរន្តរភាពអាជីវកម្មនាពេលអនាគត។ ប្រព័ន្ធ ទូទាត់ប្រាក់ឌីជីថលគឺជាឧបករណ៍យុទ្ធសាស្ត្រដែលជួយឱ្យអាជីវករគ្រប់គ្រងចរន្តសាច់ប្រាក់បានយ៉ាងមានតម្លាភាព។ ប្រវត្តិប្រតិបត្តិការតាម ប្រព័ន្ធបាគង ដើរតួជាឯកសារបញ្ជាក់ចំណូលដ៏សំខាន់សម្រាប់ការស្នើសុំកម្ចីពង្រីកអាជីវកម្មពីធនាគារ។ ការប្រើប្រាស់ កម្មវិធីគណនេយ្យឌីជីថល ជួយឱ្យម្ចាស់អាជីវកម្មអាចមើលឃើញសុខភាពហិរញ្ញវត្ថុពិតប្រាកដ និងចៀសវាងការខាតបង់ខុសបច្ចេកទេស។ ការប្រើប្រាស់ទិន្នន័យជួយឱ្យអាជីវករអាចវិភាគពីចំណង់ចំណូលចិត្ត និងតម្រូវការពិតប្រាកដរបស់អតិថិជន។ បច្ចេកវិទ្យាឌីជីថលជួយកាត់បន្ថយការចំណាយលើ ស្តុកទំនិញលើសកំណត់ តាមរយៈការតាមដានទិន្នន័យលក់ជាក់ស្ដែង។ ការតភ្ជាប់រវាងហាងលក់រាយ និងក្រុមហ៊ុនភស្តុភារកម្ម ធ្វើឱ្យទំនិញអាចទៅដល់ដៃអ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីបំផុត។ ការចងក្រងជា បណ្ដាញអាជីវករឌីជីថល អនុញ្ញាតឱ្យអាជីវករតូចតាចបញ្ជាទិញទំនិញរួមគ្នាដើម្បីទទួលបានតម្លៃបោះដុំទាប។ ការវេចខ្ចប់ប្រកបដោយស្ដង់ដារ និងមានម៉ាកយីហោផ្ទាល់ខ្លួន ជួយលើកកម្ពស់តម្លៃផលិតផល និងទំនុកចិត្តពីអតិថិជន។ ការធ្វើទំនើបកម្មឌីជីថល មិនមែនគ្រាន់តែជា "ជម្រើស" សម្រាប់អាជីវករលក់រាយនៅកម្ពុជានោះទេ ប៉ុន្តែវាគឺជា "យុទ្ធសាស្ត្ររស់រាន" តែមួយគត់ ក្នុងបរិបទដែលឥរិយាបថអតិថិជនបានផ្លាស់ប្តូរជាដាច់ខាត។ ជោគជ័យពិតប្រាកដនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា មិនស្ថិតលើចំនួនកម្មវិធីទូរស័ព្ទដែលបានបង្កើតនោះទេ ប៉ុន្តែស្ថិតលើ "ការរីកចម្រើននៃជីវភាព" របស់អាជីវករលក់រាយរាប់លាននាក់ ដែលបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនចំណូល។ ការធ្វើទំនើបកម្មនេះ បានជួយលុបបំបាត់ "របាំងភូមិសាស្ត្រ" ដោយអនុញ្ញាតឱ្យផលិតផលពីសហគមន៍ដាច់ស្រយាល អាចមានវត្តមាននៅលើទីផ្សារជាតិ និងអន្តរជាតិបានស្មើភាពគ្នា។ អាជីវកម្មលក់រាយដែលរឹងមាំបំផុតនាពេលអនាគត គឺអាជីវកម្មដែលចេះរួមបញ្ចូលគ្នារវាង "បច្ចេកវិទ្យាទំនើប" និង "សេវាកម្មចេញពីបេះដូង" ដែលនេះគឺជាចំណុចខ្លាំងរបស់អាជីវករខ្មែរ។ ជាចុងក្រោយ ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យលក់រាយ គឺជាសសរស្តម្ភដ៏រឹងមាំមួយក្នុងការជំរុញឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ "សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល" ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។